នៅក្នុងប្រទេសសកម្ពុជា មានបង្អែមជាច្រើនប្រភេទដែលប្រជាជនខ្មែរពេញនិយមធ្វើសម្រាប់ទទួលទាន។ ហើយបង្អែមនីមួយៗ មានរសជាតិឆ្ងាញ់ និងជាទីពេញចិត្តចំពោះមនុស្សគ្រប់គ្នា។ ដោយឡែកមានបង្អែមមួយប្រភេទដែលគេពេញនិយមក្នុងការញុាំខ្លាំងផងដែរនោះគឺ សង់ខ្យាល្ពៅ។ សម្រាប់វិធីធ្វើ និងគ្រឿងផ្សំសម្រាប់ធ្វើបង្អែមមួយប្រភេទនេះ គឺមានលក្ខណៈងាយស្រួលមិនរញ៉េរញ៉ៃច្រើននោះទេ។ គ្រឿងផ្សំមានដូចជា ល្ពៅ ១ ផ្លែ ដែលមានទំហំល្មម ប្រហែល ៨០០ ក្រាម ទៅ ១ គីឡូក្រាម និងពងទា ចំនួន៤គ្រាប់។ ហើយមានខ្ទិះដូង ៣៥០ មីលីលីត្រ, ស្ករស ១៥០ ក្រាម ឬ អាចធ្វើការបន្ថែមឬបន្ថយតាមចំណូលចិត្ត, អំបិល ១ ស្លាបព្រាកាហ្វេ, ស្លឹកតើយ ៣ ទៅ ៤ សន្លឹក ដែលសម្រាប់យកក្លិនឈ្ងុយ។ សម្រាប់វិធីធ្វើគឺ លាងល្ពៅឲ្យស្អាត រួចយកកាំបិតមុតគាស់គល់ល្ពៅផ្នែកខាងលើជារង្វង់ ឬរាងផ្កាយ ដើម្បីធ្វើជាគម្រប។ រួច ប្រើស្លាបព្រាកោសយកគ្រាប់ល្ពៅចេញ និងសរសៃសៗខាងក្នុងចេញឲ្យអស់ លាងទឹកល្ពៅម្តងទៀត រួចផ្កាប់វាឲ្យស្រក់ទឹកអស់។ បន្ទាប់មកត្រូវបំបែកស៊ុតទាដាក់ចូលចានគោមធំមួយ រួចចាក់ខ្ទិះដូង ស្ករស និងអំបិលចូល រួចច្របល់ចូលគ្នាឲ្យសព្វ។ ហើយយកស្លឹកតើយមកចងជាចំណង ឬហាន់ជាដុំៗ រួចបុកឬកាច់បំបែកបន្តិច រួចដាក់ចូលទៅក្នុងល្បាយសង់ខ្យា។ ប្រើដៃច្របាច់ស្លឹកតើយជាមួយល្បាយសង់ខ្យាប្រហែល ៥ ទៅ ១០ នាទី ដើម្បីឲ្យចេញក្លិនឈ្ងុយល្អ។ រួច ច្រោះល្បាយសង់ខ្យាជាមួយកញ្ច្រែង ឬក្រណាត់ស្អាត ដើម្បីត្រងកាកស្លឹកតើយនិងធានាថាសង់ខ្យារលោងល្អ។ បន្ទាប់់មកចាក់ល្បាយសង់ខ្យាដែលត្រងរួចចូលទៅក្នុងផ្លែល្ពៅដែលបានត្រៀមទុកជាមុននោះ។ តែកុំចាក់ឲ្យពេញពេក គួរទុកគម្លាតប្រហែល ១ ថ្នាំងដៃពីមាត់ល្ពៅ ព្រោះពេលចំហុយ សង់ខ្យានឹងឡើងប៉ោង ហើយបិទគម្របល្ពៅវិញឲ្យជិត។ ហើយដាក់ល្ពៅចូលក្នុងឆ្នាំងចំហុយ រួចចំហុយប្រហែល ៤៥ នាទី ទៅ ១ ម៉ោង ឬរហូតដល់សង់ខ្យាឆ្អិនល្អ ។ បើចង់ដឹងថាឆ្អិនល្អឬនៅយើងអាចសាកដោយយកឈើចាក់ធ្មេញចាក់ចូលទៅកណ្តាលសង់ខ្យា បើគ្មានជាប់មកវិញគឺឆ្អិនហើយ។ នៅពេលសង់ខ្យាល្ពៅឆ្អិនហើយ លើកចេញពីឆ្នាំងចំហុយ ហើយទុកឲ្យត្រជាក់សិនមុននឹងហាន់ជាចំណែកៗ។ ការទុកឲ្យត្រជាក់នឹងជួយឲ្យសង់ខ្យារឹងល្អ និងងាយស្រួលហាន់ ងាយស្រួលក្នុងការញាំ។ គួរបញ្ជាក់ផងដែរថា អាចបន្ថែម ម្សៅមី ១ ស្លាបព្រាបាយ ចូលក្នុងល្បាយសង់ខ្យា ដើម្បីឲ្យសង់ខ្យារបស់អ្នកកាន់តែម៉ដ្ឋរលោង និងមិនងាយបែក។ ដើម្បីឲ្យសង់ខ្យាមានរសជាតិកាន់តែឆ្ងាញ់ អ្នកអាចប្រើ ស្ករត្នោត ជំនួសស្ករសខ្លះ ឬលាយស្ករសជាមួយស្ករត្នោត។ ចំពោះសង់ខ្យាល្ពៅ គឺជាបង្អែមខ្មែរដ៏ពេញនិយមមួយមុខ ដែលមិនត្រឹមតែមានរសជាតិឆ្ងាញ់ប្លែកទេ ថែមទាំងមានរូបរាងទាក់ទាញទៀតផង។ ការពេញនិយមរបស់បង្អែមនេះគឺដោយសារ មានរស់ជាតិឆ្ងាញ់ពិសា ងាយស្រួលញុាំ និងទន់ ។ ជាមួយនឹងការរួមបញ្ចូលគ្នារវាងរសជាតិផ្អែមនៃសង់ខ្យា ដែលមាន ស៊ុត ខ្ទិះដូង ស្ករ និងក្លិនឈ្ងុយនៃល្ពៅ ធ្វើឲ្យបង្អែមនេះមានរសជាតិប្លែកពិសាដែលពិបាកបំភ្លេចបាន។ ការបន្ថែម ខ្ទិះដូងជួយឲ្យសង់ខ្យាមានសភាពទន់ល្មើយ ហើយស្លឹកតើយក៏ជួយបន្ថែមនូវក្លិនក្រអូបប្រហើរផងដែរ។ ការចំហុយសង់ខ្យាដោយផ្ទាល់នៅក្នុងផ្លែល្ពៅទាំងមូល ធ្វើឲ្យបង្អែមនេះមើលទៅគួរឲ្យចង់ញ៉ាំ និងមានលក្ខណៈពិសេស មានរូបរាងទាក់ទាញគួរអោយចង់ញុាំផងដែរ។ ពេលហាន់ជាចំណិតៗ ល្ពៅពណ៌លឿងទុំ និងសង់ខ្យាពណ៌លឿងខ្ចី បង្កើតបានជាការរួមផ្សំពណ៌ដ៏ស្រស់ស្អាត។ ល្ពៅសម្បូរទៅដោយវីតាមីន និងជាតិសរសៃល្អសម្រាប់សុខភាពដូច្នេះ ការញ៉ាំសង់ខ្យាល្ពៅក៏ជួយបន្ថែមសារធាតុចិញ្ចឹមដល់រាងកាយផងដែរ។ គ្រឿងផ្សំសម្រាប់ធ្វើសង់ខ្យាល្ពៅ ដូចជា ល្ពៅ ស៊ុត ខ្ទិះដូង ស្ករ និងស្លឹកតើយ គឺងាយស្រួលរកទិញតាមទីផ្សារទូទៅ។ ដោយសារតែរូបរាងស្រស់ស្អាត និងរសជាតិឆ្ងាញ់ សង់ខ្យាល្ពៅតែងត្រូវបានគេនិយមធ្វើសម្រាប់ពិធីបុណ្យទាន ពិធីជប់លៀង ឬជាបង្អែមលាងមាត់សម្រាប់ក្រុមគ្រួសារ និងមិត្តភក្តិ។ សង់ខ្យាល្ពៅមិនត្រឹមតែជាបង្អែមប្រពៃណីខ្មែរមួយមុខប៉ុណ្ណោះទេ ថែមទាំងជាជម្រើសដ៏ល្អសម្រាប់អ្នកដែលចូលចិត្តរសជាតិផ្អែមឈ្ងុយ និងចង់សាកល្បងមុខម្ហូបថ្មីប្លែកផងដែរ។